ខេត្តកំពត និងកែប ជាខេត្តជាប់គ្នាដែលល្បីល្បាញសម្រាប់ភាពស្រស់ស្អាតនៃធម្មជាតិ វប្បធម៌ និងមុខម្ហូបដ៏សម្បូរបែប។ ជាពិសេស ខេត្តទាំងពីរនេះគឺជាខេត្តជាប់សមុទ្រដែលមានសម្រស់ស្រស់ស្អាតខ្លាំង។ មួយវិញទៀត ខេត្តទាំងពីរនេះក៏មាននៅមុខម្ហូបគ្រឿងសមុទ្រដ៏សម្បូរបែប និងឆ្ងាញ់ពិសារសម្រាប់បងប្អូនខ្មែរ និងភ្ញៀវបរទេស។ ហើយក៏ជាកន្លែងដែលល្អសម្រាប់កាត់បន្ថយភាពស្មុគស្មាញពីការងារ និងសម្ពាធផ្សេងៗ។ សម្រាប់កន្លែងទេសចរណ៍សំខាន់ៗក្នុងខេត្តទាំងពីរគឺមានច្រើនដែលយើងអាចទៅទស្សនា និងលេងកំសាន្ត។ នៅខេត្តកំពត យើងអាចទៅទស្សនាកន្លែងសំខាន់ៗជាច្រើនដូចជា ភ្នំបូកគោ ចម្ការម្រេច ស្រែអំបិល និងការជិះទូក។ ឧទ្យានជាតិព្រះមុនីវង្សបូកគោ ដែលហៅថា ភ្នំបូកគោ ជាទីតាំងទេសចរណ៍ប្រវត្តិសាស្ត្រ និងធម្មជាតិដ៏ល្បីល្បាញ ដែលមានអាកាសធាតុត្រជាក់ពេញមួយឆ្នាំ។ នៅលើភ្នំបូកគោ យើងក៏អាចនឹងឃើញអគារចាស់ៗជាច្រើនដែលបន្សល់ទុកពីសម័យបារាំង។ ម្យ៉ាងទៀត ក៏មាននៅទឹកធ្លាក់ពពកវិល វត្តសំពៅប្រាំ និងរូបសំណាកលោកយាយម៉ៅដ៏ធំសម្បើមផងដែរ។ សម្រាប់ចម្ការម្រេចកំពត គឺជាកន្លែងមួយដែលមិនគួររំលងឡើយ ព្រោះម្រេចកំពតត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថាជាម្រេចដែលមានគុណភាពខ្ពស់បំផុត និងមានរសជាតិឈ្ងុយឆ្ងាញ់ពិសេស។ អ្នកនឹងបានសិក្សាពីដំណើរការដាំដុះ និងប្រមូលផលម្រេចកំពត ដែលជាផលិតផលសម្គាល់ភូមិសាស្ត្ររបស់កម្ពុជា។ ថែមទាំងអាចទិញម្រេចស្រស់ៗ ឬផលិតផលកែច្នៃពីម្រេចជាវត្ថុអនុស្សាវរីយ៍ផងដែរ។ ផ្សារអាហារគឺជាទីកន្លែងដ៏ពេញនិយមសម្រាប់ទទួលទានអាហារពេលល្ងាច ដែលមានមុខម្ហូបខ្មែរដ៏សម្បូរបែប ជាពិសេសគ្រឿងសមុទ្រស្រស់ៗ ដែលត្រូវបានចម្អិនភ្លាមៗយ៉ាងឆ្ងាញ់ពិសា។ នៅទីនោះ អ្នកនឹងឃើញតូបលក់អាហារជាច្រើនប្រភេទដែលមានទាំងម្ហូបប្រពៃណីខ្មែរ និងម្ហូបបរទេស ដែលត្រៀមជាស្រេចសម្រាប់បម្រើដល់ភ្ញៀវ។ នៅតាមដងផ្លូវទៅកាន់ទីប្រជុំជន យើងនឹងឃើញស្រែអំបិលជាច្រើន ដែលជាប្រភពដ៏សំខាន់នៃការផលិតអំបិលនៅកម្ពុជា។ យើងក៏អាចថតរូប ឬសាកសួរផ្ទាល់ពីកសិករ ដើម្បីស្វែងយល់ស៊ីជម្រៅអំពីដំណើរការផលិតអំបិលដ៏សំខាន់នេះផងដែរ។ សកម្មភាពដំណើរកម្សាន្តតាមដងទន្លេកំពត ក៏ជាសកម្មភាពដ៏ពេញនិយមមួយផងដែរ។ យើងអាចជិះទូកលេងតាមដងទន្លេកំពតនៅពេលល្ងាច ដើម្បីទស្សនាទេសភាពធម្មជាតិដ៏ស្រស់ស្អាត និងថ្ងៃលិច។ រីឯប្រាសាទភ្នំឈ្ងោក ជាប្រាសាទបុរាណមួយស្ថិតនៅក្នុងរូងភ្នំ ដែលមានអាយុកាលតាំងពីសតវត្សរ៍ទី៧។ ប្រាសាទនេះឆ្លាក់ចេញពីថ្មធម្មជាតិ និងមានលក្ខណៈប្លែកពីប្រាសាទដទៃទៀតនៅកម្ពុជា។ កាហ្វេភ្នំ ដែលមានឈ្នោះថា ឡេត ហ្សេប កាហ្វេ (LED ZEP CAFE) ជាហាងកាហ្វេដែលមានទីតាំងនៅលើភ្នំក្បែរទឹកដីខេត្តកែប ដែលផ្ដល់នូវទិដ្ឋភាពដ៏ស្រស់ស្អាតនៃទេសភាពជុំវិញ។ ចំពោះខេត្តកែបវិញក៏មាននៅកម្សាន្តមួយចំនួនដែរដូចជា ផ្សារក្ដាម ឆ្នេរកែប កោះទន្សាយ និងឧទ្យានជាតិកែបជាដើម។ ផ្សារក្តាម កែប ជាទីផ្សារដ៏ល្បីល្បាញមួយនៅខេត្តកែប ដែលមានលក់គ្រឿងសមុទ្រស្រស់ៗ ជាពិសេសគឺក្តាមសមុទ្រតែម្ដង។ នៅទីនោះ យើងក៏អាចជ្រើសរើសទិញគ្រឿងសមុទ្រស្រស់ៗដែលយើងចូលចិត្តបានដោយផ្ទាល់ពីអ្នកនេសាទផងដែរ។ បន្ទាប់ពីទិញរួច យើងអាចឱ្យអ្នកលក់ចម្អិនភ្លាមៗនៅទីនោះ ឬក៏ទិញយកទៅចម្អិនដោយខ្លួនឯងក៏បាន។ ឆ្នេរកែប ជាឆ្នេរដែលមានខ្សាច់ដ៏ស្រស់ស្អាតមួយសម្រាប់លំហែរកាយ និងងូតទឹកលេង។ ហើយក៏មានរូបសំណាកនាងមច្ឆា និងរូបសំណាកក្តាមដ៏ធំ ដែលជាចំណុចទាក់ទាញឲ្យភ្ញៀវទេសចរមកថតរូបផងដែរ។ ចំណែកឯកោះទន្សាយ ជាកោះតូចមួយដែលមានឆ្នេរខ្សាច់សក្បុស ទឹកថ្លាឈ្វេង និងមានដើមដូងជាជួរ។ យើងក៏អាចជួលទូកពីឆ្នេរកែបដើម្បីធ្វើដំណើរទៅកាន់កោះទន្សាយក្នុងតម្លៃសមរម្យ និងប្រកបដោយសុវត្ថិភាព។ នៅពេលទៅដល់កោះ យើងអាចស្នាក់នៅក្នុងបឹងហ្គាឡូ ដែលមានបរិយាកាសកក់ក្ដៅសម្រាប់សម្រាកលំហែ។ កោះនេះគឺស័ក្តិសមបំផុតសម្រាប់ការហែលទឹក មុជទឹកលេង និងសម្រាកលំហែ។ ឧទ្យានដងព្រែក ជាតំបន់ព្រៃភ្នំដែលសម្បូរទៅដោយរុក្ខជាតិបៃតងស្រងាត់ និងផ្លូវសម្រាប់ដើរហាត់ប្រាណ ឬជិះកង់។ ពីចំណុចដែលខ្ពស់ៗនៅក្នុងឧទ្យាននេះ យើងអាចគយគន់ទេសភាពនៃទីក្រុងកែប ឆ្នេរ និងសមុទ្របានយ៉ាងស្រស់ស្អាត។ ក្រៅពីកន្លែងដែលបានរៀបរាប់រួចមកហើយ តំបន់ទាំងពីរនេះសម្បូរទៅដោយភាពចម្រុះនៃទេសភាព និងសកម្មភាពនានាដូចជា តំបន់អេកូទេសចរណ៍ ឆ្នេរស្ងប់ស្ងាត់ និងកន្លែងប្រវត្តិសាស្ត្រដែលគួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត។ សរុបមក ការធ្វើដំណើរកម្សាន្តទៅកាន់ខេត្តដូចជាកំពត និងកែប គឺជាវិធីដ៏មានប្រសិទ្ធភាពមួយដើម្បីកាត់បន្ថយភាពតានតឹង និងភាពស្មុគស្មាញក្នុងជីវិតប្រចាំថ្ងៃ។